រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការលើកកម្ពស់សមភាពយេនឌ័រជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួន។ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើន ដើម្បីធានាថា ស្ត្រីនិងក្មេងស្រីទទួលបាននូវសិទ្ធិអប់រំស្មើគ្នា។ ផែនការទាំងនេះមានគោលបំណងកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់កម្រិតនៃការអប់រំ ចាប់ពីបឋមសិក្សារហូតដល់ឧត្តមសិក្សា។ គោលដៅចម្បងមួយគឺការបង្កើនអត្រាចុះឈ្មោះ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់ក្មេងស្រី ពិសេសនៅតាមតំបន់ដាច់ស្រយាល។ រាជរដ្ឋាភិបាល រួមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានបង្កើតកម្មវិធីអាហារូបករណ៍និងផ្តល់ជំនួយឧបត្ថម្ភដល់ក្មេងស្រីក្រីក្រ និងក្មេងស្រីនៅតំបន់ជនបទ។ ជំនួយទាំងនេះរួមមានការផ្តល់សម្ភារៈសិក្សា ឯកសណ្ឋាន និងថវិកាប្រចាំខែផងដែរ។ វាបានជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារ និងលើកទឹកចិត្តឲ្យក្មេងស្រីអាចបន្តការសិក្សាបាន។ រដ្ឋាភិបាលបានធ្វើការកែសម្រួលកម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលុបបំបាត់ការរើសអើងយេនឌ័រ។ ខ្លឹមសារថ្មីៗបានលើកកម្ពស់រូបភាពវិជ្ជមានរបស់ស្ត្រី ជាអ្នកដឹកនាំ អ្នកវិទ្យាសាស្ត្រ ឬអ្នកជំនាញក្នុងវិស័យផ្សេងៗ មិនមែនត្រឹមតែជាមេផ្ទះដូចកាលពីមុនឡើយ។ តាមរយៈកិច្ចសហការជាមួយក្រសួងកិច្ចការនារីនិងអង្គការដៃគូ យុទ្ធនាការផ្សព្វផ្សាយបានធ្វើឡើងដើម្បីផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលធ្លាប់យល់ថាការអប់រំខ្ពស់សម្រាប់ស្ត្រីមិនសូវសំខាន់។ យុទ្ធនាការទាំងនេះបានពន្យល់ពីអត្ថប្រយោជន៍នៃការអប់រំស្ត្រីចំពោះគ្រួសារនិងសង្គមជាតិទាំងមូល។ កម្ពុជាបានសម្រេចបានសមភាពយេនឌ័រយ៉ាងពេញលេញនៅកម្រិតបឋមសិក្សា ដោយអត្រាចុះឈ្មោះសិស្សស្រីនិងសិស្សប្រុសប្រហាក់ប្រហែលគ្នា។ នៅកម្រិតមធ្យមសិក្សាវិញ អត្រាចុះឈ្មោះសិស្សស្រីក៏មានការកើនឡើងខ្លាំងផងដែរ។ អត្រាបញ្ចប់ការសិក្សារបស់សិស្សស្រីនៅកម្រិតមធ្យមសិក្សាថ្នាក់ក្រោមនិងថ្នាក់លើក៏មានការកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាណាព្យាបាល។ នៅកម្រិតឧត្តមសិក្សា ការចុះឈ្មោះជានិស្សិតស្រីនៅតាមសាកលវិទ្យាល័យក៏មានការកើនឡើងជាលំដាប់។ ទិន្នន័យមួយចំនួនបានបង្ហាញថា ចំនួននិស្សិតស្រីមានប្រហែល ៤៥% នៃចំនួននិស្សិតសរុប។ កត្តានេះបង្ហាញថា ស្ត្រីកាន់តែមានឱកាសនិងមានការយល់ដឹងពីសារៈសំខាន់នៃការអប់រំខ្ពស់សម្រាប់អាជីពនិងជីវិតរបស់ពួកគេ។ ស្ត្រីកាន់តែមានចំណាប់អារម្មណ៍និងចូលរួមយ៉ាងសកម្មក្នុងការសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាវិស័យសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ ការកើនឡើងនៃការអប់រំរបស់ស្ត្រីនេះបាននាំមកនូវឥទ្ធិពលវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ស្ត្រីដែលមានការអប់រំខ្ពស់មានជំនាញច្បាស់លាស់ អាចចូលរួមក្នុងវិស័យការងារដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើនផលិតភាពសរុបរបស់ប្រទេស។ ពួកគេមិនត្រឹមតែបំពេញកម្លាំងពលកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបង្កើតការងារតាមរយៈការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនទៀតផង។ ការអប់រំជួយឲ្យស្ត្រីនេះអាចរកការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន ដែលអាចលើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រក្នុងសង្គម។ យោងតាមការសិក្សា ស្ត្រីដែលមានការអប់រំមានទំនោរវិនិយោគលើសុខភាព និងការអប់រំកូនៗ ដែលបន្តបង្កើតវដ្តវិជ្ជមាននៃការអភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់។ រាជរដ្ឋាភិបាលនិងអង្គការដៃគូបានលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដល់ស្ត្រីដើម្បីជំរុញសហគ្រិនភាពរបស់ពួកគេ។ ស្ត្រីដែលមានចំណេះដឹងអាចចាប់ផ្តើមនិងពង្រីកអាជីវកម្មខ្នាតតូចនិងមធ្យម ដែលជាកម្លាំងចលករដ៏សំខាន់មួយក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។